ប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជាបានប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់ជាតិ។ នៅក្នុងសាសនាព្រះពុទ្ធ ព្រះសង្ឃមិនអាចប្រកបមុខរបរកសុីអ្វីឡើយ គឺប្រជាជនជាអ្នកឧបត្ថម្ភសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការប្រគេនចង្ហាន់ព្រះសង្ឃ គឺជាបុណ្យប្រពៃណីមួយសំខាន់ក្នុងសាសនាព្រះពុទ្ធ ដែលប្រជាពុទ្ធបរិស័ទធ្វើឡើងដើម្បីឧទ្ទិសកុសលញាតិសន្តានដែលបានចែកឋានទៅ។ ការចូលរួមក្នុងពិធីបុណ្យ និងការប្រគេនចង្ហាន់ គឺជាគន្លឹះសំខាន់មួយនៃជីវិតសង្គមខ្មែរ ដែលបង្ហាញពីភាពសាមគ្គី និងមានការចូលរួមរវាងមនុស្សគ្រប់វ័យ។ ព្រះសង្ឃជាប្រចាំថ្ងៃនិមន្តបិណ្ឌបាតមុនម៉ោង ១១ ព្រឹក ហើយធ្វើនៅតាមផ្ទះឧបាសក ឧបាសិកា និងញាតិញោមតាមតំបន់ ជាពិសេសធ្វើនៅវត្តអារាម។ ប្រភេទចង្ហាន់ក្នុងការប្រគេនតាមប្រពៃណីខ្មែរមាន បាយ សម្ល ផ្លែឈើ ទឹក បង្អែម។ បាយជារបស់សំខាន់មួយដែលត្រូវរៀបចំស្អាត ដូចជា បាយ ឬបាយជាមួយម្ហូបផ្សេងៗដែលសមស្របសម្រាប់ព្រះសង្ឃ ។ សម្លជាម្ហូបទឹកមួយដែលផ្អែកលើសាច់ ឬត្រី ដែលត្រូវរៀបចំយ៉ាង សមរម្យ និងស្អាត ដើម្បីសមស្របសម្រាប់ការប្រគេនដល់ព្រះសង្ឃ។ ចំណែក ផ្លែឈើស្រស់ៗ ដែលមានជាតិផ្អែម ឬផ្លែឈើត្រជាក់ ដូចជា ចេក ផ្លែប៉ោម ផ្លែទំពាំងបាយជូរ ជាដើម។ ទឹកដូចជា ទឹកស្អាត ឬទឹកផ្លែឈើ ដើម្បីប្រគេនជាមួយម្ហូប ដើម្បីបំពេញការឧទ្ទិស។ បង្អែមជារបស់ដែលមានរសជាតិផ្អែមត្រូវបានដាក់ជាមូយចង្ហាន់ដើម្បីប្រគេនព្រះសង្ឃផងដែរ។ ចង្ហាន់ទាំងនេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងមានការតុបតែងស្អាតសម្រាប់ការប្រគេនទៅព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យទានផ្សេងៗ ដើម្បីឧទ្ទិសកោសលដល់ជីដូនជីតា។ របៀបប្រគេនចង្ហាន់ព្រះសង្ឃ ត្រូវអនុវត្តដោយគោរព មានដូចជា ការរៀបចំចង្ហាន់ ពេលវេលាប្រគេន របៀបប្រគេន ការវេរ ឬ ថ្វាយ។ ការរៀបចង្ហាន់ គឺជាការរៀបចំបាយម្ហូប និងទេយ្យវត្ថុផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយសំខាន់ក្នុងប្រពៃណីខ្មែរ សម្រាប់ឧទិសកោសលទៅជីដូន ជីតា និងសាច់ញាតិដែលបានស្លាប់ក្លាយជាប្រេត។ រៀបចំម្ហូបអាហារស្អាត និងសមរម្យសម្រាប់ប្រគេនព្រះសង្ឃ ដូចជា បាយរាប់បាត នំអន្សម និងម្ហូបផ្សេងៗដែលស្អាត និងសុទ្ធ។ ត្រូវតែមានការរៀបចំដោយចិត្តស្មោះ សុចរិត និងគោរពយ៉ាងខ្ពស់ចំពោះព្រះសង្ឃ ដើម្បីបង្ហាញពីការគោរព និងការអនុគ្រោះលើព្រះធម៌។ ចំណែកឯពេលវេលាប្រគេនចង្ហាន់ទៅព្រះសង្ឃត្រូវធ្វើនៅពេលមានពិធីបុណ្យភ្ជុំបិណ្ឌ ឬពិធីឧទ្ទិសកុសល ជាទូទៅនៅព្រឹកឬពេលព្រះអង្គសង្ឃស្ថិតនៅវត្ត ដើម្បីធ្វើការសូត្រថ្វាយបង្គំធម៌ និងទទួលកុសលពីការឧទិសកោសល។ ការប្រគេនចង្ហាន់ត្រូវធ្វើនៅពេលព្រឹក ដោយពេលដែលព្រះសង្ឃទើបចេញធ្វើដំណើរ ព្រមទាំងពេលព្រះសង្ឃមកទទួលចង្ហាន់នៅវត្ត ដើម្បីឲ្យការប្រគេនមានភាពសមរម្យ និងគោរពតាមប្រពៃណី។ របៀបប្រគេនចង្ហាន់ត្រូវរៀបចំចង្ហាន់ឲ្យបានត្រឹមត្រូវ មានមុខម្ហូបជាច្រើន ដែលបានរៀបចំដោយក្រុមតូចៗ ហើយត្រូវតែមានការតុបតែងស្អាតស្អំ។ ការទទួលចង្ហាន់របស់ព្រះសង្ឃ ព្រះសង្ឃទទួលវត្ថុដោយកាយក្តី ឬវត្ថុដែលជាប់នឹងកាយក្តី ដូចជាចង្ហាន់ ហើយព្រះសង្ឃមិនទទួលវត្ថុដែលមិនសមនោះទេ។ ការវេរចង្ហាន់ គឺជាការប្រគេនដល់ព្រសង្ឃ ដែលមានន័យបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ និងឧទ្ទិសកុសលដល់ព្រះសង្ឃ ដើម្បីបង្កើតសេចក្ដីសុខ និងសុភមង្គលក្នុងចិត្តទាំងអស់ក្នុងពិធីបុណ្យ។ របៀបវេរ អ្នកប្រគេនត្រូវវេររាល់ពាក្យសមរម្យ ដើម្បីបង្ហាញការគោរព និងឧទ្ទិសកោសលទៅអ្នកដែលបានចែកឋានទៅ។ នៅពេលបុណ្យទាននានាដូចជា បុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំថ្មី ពុទ្ធបរិស័ទ និយមយកចង្ហាន់ទៅតាមទីវត្តអារាមដែលមានចម្ងាយជិតៗ ដើម្បីធ្វើការប្រគេន និងទទួលកោសលផលបុណ្យ។ ក្នុងពិធីនេះ ការប្រគេនចង្ហាន់ត្រូវបានគេចាត់ទុកថាជាការឧទ្ទិសដល់ពួកប្រេត និងជួយឲ្យប្រេតទទួលបានកោសលផល និងរួចផុតពីទារុណកម្ម។ ការប្រគេនអាហារដល់ព្រះសង្ឃនៅក្នុងបរិបទនៃពុទ្ធសាសនា គឺជាការគោរពព្រះសង្ឃ ដែលបង្ហាញពីការចូលរួមក្នុងការអភិរក្សព្រះធម៌ និងការអនុវត្តធម៌ក្នុងព្រះពុទ្ធសាសនា។